នៅក្នុងលោកយើងនេះកើតចាស់ឈឺស្លាប់ជារឿងធម្មជាតិមិនអាចកំណត់ខ្លួនឯងបាននោះទេ។ ហើយនៅពេលយើងអស់ជីវីតហើយនោះបងប្អួនសាច់ញាត្តិនិងធ្វើបុណ្យតាមប្រពៃណី។ ហើយនៅក្នុងប្រទេសយើងជាក់ស្ដែងនៅពេលធ្វើបុណ្យសពរួចគឺគេមានតែពីរជម្រើសប៉ុំណ្ណោះគឺ បូជា ដែលជាការយកសពទៅដុត នឹង បញ្ចុះ ដែលជាការយកសពទៅកប់ក្នុងដី។ តាមទំនៀមទំលាប់ខ្មែរយើង ការបញ្ចុះសពខុសៗគ្នាតាមតំបន់ សាសនា និងក្រុមជនជាតិ ដែលឆ្លុះបញ្ចាំងពីភាពចម្រុះវប្បធម៌របស់ប្រទេស។ ទំនៀមទម្លាប់បុណ្យសពនៅកម្ពុជា ភាគច្រើនត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយព្រះពុទ្ធសាសនាថេរវាទ ដែលជាសាសនារបស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានភាពខុសប្លែកគ្នាមួយចំនួនទៅតាមតំបន់ ប្រវត្តិសាស្ត្រ និងក្រុមជនជាតិភាគតិច ដែលធ្វើឱ្យពិធីបុណ្យសពរបស់ខ្មែរកាន់តែសម្បូរបែប និងស្មុគស្មាញ។ ភាពបត់បែនទាំងនេះឆ្លុះបញ្ចាំងពីជំនឿ ធនធាន និងលក្ខខណ្ឌជាក់ស្តែងរបស់សហគមន៍នីមួយៗ។ ពិធីបុណ្យសពខ្មែរ តាមពុទ្ធសាសនិក ជាទូទៅ ពិធីបុណ្យសពសម្រាប់ពុទ្ធសាសនិកខ្មែរផ្តោតសំខាន់លើការបូជាសព។ នៅពេលមានមនុស្សស្លាប់ ក្រុមគ្រួសារនឹងនាំសពមកផ្ទះ លាងសម្អាត ស្លៀកពាក់ និងដាក់ចូលក្នុងក្តារមឈូស។ តាមប្រពៃណី សពអាចត្រូវបានតម្កល់ទុកក្នុងផ្ទះរយៈពេល ៧ថ្ងៃ ឬយូរជាងនេះ មុននឹងបូជា ប៉ុន្តែបច្ចុប្បន្ន វាជារឿងធម្មតាដែលតម្កល់ទុកត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ដោយអាស្រ័យលើលទ្ធភាព និងស្ថានភាពគ្រួសារ។ ក្នុងអំឡុងពេលនេះ ព្រះសង្ឃត្រូវបាននិមន្តមកផ្ទះជារៀងរាល់ល្ងាច ដើម្បីសូត្រធម៌។ ពណ៌ស គឺជាពណ៌កាន់ទុក្ខប្រពៃណីរបស់ខ្មែរ ដែលផ្ទុយពីពណ៌ខ្មៅនៅលោកខាងលិច។ ដូច្នេះសាច់ញាតិជិតស្និទ្ធ ជាពិសេសកូនចៅ អាចកោរសក់ និងស្លៀកពាក់ពណ៌សដើម្បីបង្ហាញពីការកាន់ទុក្ខ។ នៅថ្ងៃបូជា សពត្រូវបានដង្ហែទៅកាន់ឈាបនដ្ឋាន ដែលជាកន្លែងបូជាសព ដែលជាធម្មតាស្ថិតនៅបរិវេណវត្ត។ ក្រោយពីបូជាសពរួច ធាតុត្រូវបានប្រមូល លាងសម្អាត ហើយជាទូទៅត្រូវបានតម្កល់ទុកក្នុងចេតិយតូចៗនៅក្នុងបរិវេណវត្ត ដើម្បីឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បាននៅជិតព្រះពុទ្ធ និងព្រះសង្ឃ។ ពិធីបុណ្យធ្វើបុណ្យគម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ក៏ត្រូវបានប្រារព្ធឡើងផងដែរ។ ទោះបីជាមានលក្ខណៈទូទៅខាងលើក៏ដោយ ភាពខុសប្លែកគ្នាមួយចំនួន។ ការស្លាប់ក្នុងខែចេត្រ ដែលត្រូវនិងខែទី ៤ នៃប្រតិទិនចន្ទគតិខ្មែរ នៅក្នុងតំបន់ខ្លះ ជាពិសេសនៅតាមភូមិមួយចំនួន ប្រជាជនមានជំនឿយ៉ាងមុតមាំថា ប្រសិនបើមនុស្សស្លាប់ក្នុងខែចេត្រ សពមិនត្រូវយកទៅបូជាភ្លាមៗនោះទេ។ ផ្ទុយទៅវិញ សពត្រូវយកទៅបញ្ចុះ ឬកប់ ជាមុនសិន ហើយបន្ទាប់មកទើបគាស់យកធាតុមកបូជាវិញនៅពេលក្រោយ ដោយមានអាចារ្យដែលជាអ្នករៀបចំពិធី ក៏នឹងអនុវត្តកិច្ចផ្សេងៗគ្នាទៅតាមជំនឿនេះ។ តាមទំនៀមទម្លាប់ចាស់ៗ សពដែលស្លាប់ដោយមិនធម្មតា ដូចជាលង់ទឹក ចងក រន្ទះបាញ់ ឬគ្រោះថ្នាក់ផ្សេងៗ ដែលគេហៅថា "ខ្មោចតៃហោង" គឺមិនត្រូវបានបូជាភ្លាមៗនោះទេ។ គេជឿថា វិញ្ញាណក្ខន្ធអ្នកស្លាប់បែបនេះអាចមិនស្ងប់ ឬនៅជាប់នឹងកន្លែងកើតហេតុ ដូច្នេះ សពច្រើនតែត្រូវយកទៅកប់សិន រង់ចាំពេលវេលាសមស្របមួយ ទើបគាស់យកឆ្អឹងមកធ្វើពិធីបូជា ឬបញ្ចុះបញ្ចូលជាធម្មតា។ ការអនុវត្តនេះប្រែប្រួលទៅតាមតំបន់ និងគ្រួសារ។ គ្រឿងបន្លុងសំដៅលើវត្ថុប្រើប្រាស់ផ្សេងៗ ដូចជា ចាន ឆ្នាំង ស្លាបព្រា សាប៊ូ ថ្នាំដុសធ្មេញ ជាដើម ដែលក្រុមគ្រួសាររៀបចំទុកឧទ្ទិសដល់សព ដើម្បីឱ្យអ្នកស្លាប់មានរបស់របរប្រើប្រាស់ក្នុងលោកខាងមុខ។ នៅក្នុងតំបន់ខ្លះនៃខេត្តសៀមរាប ជាពិសេសជុំវិញតំបន់អង្គរ គេច្រើនធ្វើពិធីបុណ្យសពពីរដំណាក់កាល។ ដំណាក់កាលដំបូង គឺការបញ្ចុះសព ដែលជាការកប់ក្នុងដី ទុកច្រើនឆ្នាំ បន្ទាប់មក គេគាស់លើកយកធាតុមកធ្វើបុណ្យបូជា។ ពិធីបូជាធាតុនេះ ជារឿយៗត្រូវបានធ្វើរួមគ្នាជាមួយគ្រួសារជាច្រើន ឬគួបផ្សំនឹងពិធីរំលាយសពព្រះសង្ឃដែលមានឋានៈខ្ពស់ ដើម្បីសន្សំធនធាន និងភ្ជាប់និស្ស័យបុណ្យ។ ក្នុងពិធីបូជាធាតុ គ្រឿងបន្លុងត្រូវបានរែកយកមកពីផ្ទះរៀងៗខ្លួន ហើយដាក់ក្បែរក្តារមឈូសធាតុ ឬហែទៅតាមមេរុ ហើយនិមន្តព្រះសង្ឃធ្វើកិច្ចទស់យក។ តាមទីក្រុង និងទីប្រជុំជន ក្រុមគ្រួសារសពតែងតែរៀបចំគ្រឿងបន្លុងមួយកញ្ចប់ធំ។ បន្ទាប់ពីហែសពចេញទៅបញ្ចុះ ឬបូជាហើយ គេលើកយកគ្រឿងបន្លុងនោះទៅដាក់ប្លុងនៅក្រៅផ្ទះ ឬនៅទីសមគួរណាមួយ ដើម្បីឱ្យព្រះសង្ឃនិមន្តមកធ្វើកិច្ចទស់យក ជាការឧទ្ទិសបុណ្យទៅដល់អ្នកស្លាប់។ ប្រទេសកម្ពុជាមានជនជាតិភាគតិចជាច្រើន ដែលពួកគេមានជំនឿ និងទំនៀមទម្លាប់បុណ្យសពខុសពីជនជាតិខ្មែរភាគច្រើន។ ឧទាហរណ៍ ជនជាតិដើមភាគតិចនៅតំបន់ឦសានដូចជា ចារ៉ាយ គ្រឹង ទំពួន និងព្នង ជារឿយៗមានពិធីបុណ្យសពដែលមានលក្ខណៈជាជំនឿបែបអារក្សអ្នកតា និងមានពិធីកម្មប្លែកៗ រួមទាំងការប្រើប្រាស់ស្គរ ការរាំ ឬការបញ្ចុះសពដែលខុសពីពុទ្ធសាសនិក។